ការនិមន្តព្រះសង្ឃនឹងការបិណ្ឌបាត គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនា។ ការអនុវត្តន៍ទាំងពីរនេះ បានបង្ហាញពីចំណងដ៏ជ្រាលជ្រៅរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ។ វាជាវប្បធម៌មួយដែលត្រូវបានបន្តដំណាលមកពីបុរាណរហូតដល់បច្ចុប្បន្ន។ ទោះបីជាពេលវេលាមានការផ្លាស់ប្តូរក៏ដោយក៏ការអនុវត្តន៍ទាំងពីរនៅតែមានតម្លៃ និងអត្ថន័យដដែល។ ការនិមន្តព្រះសង្ឃ គឺសំដៅលើការអញ្ជើញព្រះអង្គ ដើម្បីយាងទៅកាន់ពិធីសាសនា។ ដើម្បីសម្រួលដល់ការធ្វើដំណើរ គេប្រើប្រាស់មធ្យោបាយជាច្រើនសម្រាប់និមន្តព្រះសង្ឃ។ ជាទូទៅ អ្នកនិមន្តព្រះសង្ឃប្រើប្រាស់ តុកតុក ឬម៉ូតូឌុប ឬឡាន។ មធ្យោបាយទាំងនេះ ត្រូវបានប្រើ ដើម្បីដឹកព្រះអង្គទៅកាន់គេហដ្ឋានរបស់ពុទ្ធបរិស័ទ។ ការនិមន្តនេះ ច្រើនធ្វើឡើងនៅពេលមានពិធីបុណ្យផ្សេងៗដូចជា បុណ្យរាប់បាត្រ ឬឡើងផ្ទះថ្មី។ ព្រះសង្ឃក៏ត្រូវបាននិមន្តទៅកាន់ពិធីបុណ្យបុណ្យសព ឬចូលរួមពីធីបុណ្យផ្សេងៗទៀតផងដែរ។ ពេលខ្លះពុទ្ធបរិស័ទក៏បានបើករថយន្តផ្ទាល់ខ្លួន ដើម្បីនិមន្តព្រះសង្ឃផងដែរ។ ការនិមន្តព្រះសង្ឃបែបនេះ គឺធ្វើឡើងដើម្បីឱ្យព្រះអង្គអាចទៅដល់ទីកន្លែងទាន់ពេលវេលា។ វាជាការបង្ហាញនូវការគោរព និងការយកចិត្តទុកដាក់ចំពោះព្រះសង្ឃ។ ការប្រើប្រាស់មធ្យោបាយទំនើបនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ព្រះសង្ឃ។ ព្រះសង្ឃអាចទៅដល់ទីកន្លែងដែលឆ្ងាយបានយ៉ាងរហ័ស និងមានភាពងាយស្រួល។ ដំណើរបិណ្ឌបាតរបស់ព្រះសង្ឃគឺជាការប្រព្រឹត្តដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ព្រះសង្ឃភាគច្រើននិមន្តដោយថ្មើរជើង នៅតាមផ្លូវក្នុងភូមិ ឃុំ ស្រុក ឬក្រុង។ ដំណើរនេះ ចាប់ផ្តើមតាំងពីព្រឹកព្រលឹមនៅពេលដែលថ្ងៃទើបនឹងរះឡើង។ ព្រះសង្ឃនិមន្តបិណ្ឌបាត ដើម្បីទទួលចង្ហាន់ពីពុទ្ធបរិស័ទដែលបានរង់ចាំនៅតាមផ្លូវ។ ព្រះអង្គមានបាត្រសម្រាប់ទទួលចង្ហាន់ពីប្រជាជនដោយមិនមានការទាមទារអ្វីឡើយ។ ពុទ្ធបរិស័ទបានយកបាយ និងអាហារផ្សេងៗទៀតដាក់ក្នុងបាត្រព្រះសង្ឃដោយក្ដីជ្រះថ្លា។ ការដាក់បាតដល់ព្រះសង្ឃ គឺជាការធ្វើបុណ្យមួយដ៏សំខាន់សម្រាប់ប្រជាជន។ ប្រជាជនមានជំនឿថានៅពេលដាក់បាតហើយ ពួកគេនឹងទទួលបានផលបុណ្យ និងសិរីសួស្ដី។ ព្រះសង្ឃនៅតាមទីជនបទតែងតែនិមន្តទៅកាន់ផ្ទះរបស់ពុទ្ធបរិស័ទ។ ដំណើរនេះ បានបង្ហាញពីការផ្សារភ្ជាប់រវាងព្រះសង្ឃ និងសហគមន៍ ជាពិសេសពុទ្ធបរិស័ទ។ ព្រះសង្ឃបានពឹងផ្អែកលើការឧបត្ថម្ភពីប្រជាជន ដើម្បីចិញ្ចឹមជីវិត។ ដំណើរនិមន្តបិណ្ឌបាត គឺជាការអប់រំមួយសម្រាប់ព្រះសង្ឃ ដើម្បីរំលឹកពីការលះបង់ដ៏ធំធេង។ វាជាប្រពៃណីដ៏ល្អមួយដែលបានបន្តរហូតមកដល់បច្ចុប្បន្ន។ ទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនក៏ដោយ ក៏ដំណើរនេះនៅតែត្រូវបានថែរក្សា។ សរុបមក ការនិមន្តនឹងការបិណ្ឌបាតសុទ្ធតែមានសារៈសំខាន់ដូចគ្នា។ ការនិមន្តដោយយានជំនិះទំនើបជួយសម្រួលកាតព្វកិច្ចផ្លូវឆ្ងាយ ចំណែកការបិណ្ឌបាតដោយថ្មើរជើងនៅតែជាការអនុវត្តន៍ដ៏ពិសិដ្ឋ។ វាបានឆ្លុះបញ្ចាំងពីជីវិតរបស់ព្រះសង្ឃក្នុងសម័យបច្ចុប្បន្ន ដែលរួមបញ្ចូលគ្នារវាងសម័យទំនើប និងប្រពៃណី។